ជំនឿនៃការដាក់ កំបិតឬកន្ត្រៃនៅក្បាលដំណេកទារក គឺជាជំនឿបែបប្រពៃណីបុរាណដែលត្រូវបានជឿជាច្រើនជំនាន់ក្នុងសង្គមខ្មែរ។ វាត្រូវបានបកស្រាយថាជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ដើម្បីបណ្តេញ ឬទប់ស្កាត់អំពើអាក្រក់ពីពិភពវិញ្ញាណដែលគេជឿថាអាចបង្កគ្រោះថ្នាក់ដល់ទារកតូចៗ។ ជំនឿនៃការដាក់កន្ត្រៃក្រោមគ្រែដើម្បីការពារទារក គឺជាទម្រង់មួយនៃជំនឿអរូបិយដែលចាក់ឫសយ៉ាងជ្រៅទៅក្នុងមនោគមវិជ្ជារបស់ប្រជាជនខ្មែរ។ ការអនុវត្តនេះមិនមែនត្រឹមតែជាពិធីសាសនាតូចមួយនោះទេ ប៉ុន្តែវាជាផ្នែកមួយដ៏សំខាន់នៃប្រពៃណី និងវប្បធម៌ខ្មែរដែលឆ្លុះបញ្ចាំងពីការបារម្ភ និងសេចក្តីស្រឡាញ់របស់ឪពុកម្តាយចំពោះបុត្រធីតា។ ការដែលគេយកកាំបិត កន្ត្រៃដាក់ក្រោមខ្នើយ ឬលើក្បាលដំណេកកូនក្មេងនោះ គឺជាការការពារខ្មោច បិសាច ជាពិសេសគឺការពារព្រាយម្តាយដើម របស់កូនក្មេងមកលេងតែម្តង តាមជំនឿបុរាណ ទារកទើបនឹងកើតត្រូវបានចាត់ទុកថាមានភាពផុយស្រួយ និងងាយរងគ្រោះបំផុត។ ដោយសារតែពួកគេនៅមិនទាន់មានកម្លាំងគ្រប់គ្រាន់ដើម្បីការពារខ្លួនឯងពីឥទ្ធិពលអាក្រក់ទាំងឡាយនៅឡើយទេ។ វិញ្ញាណអាក្រក់ទាំងនោះអាចមកយាយីបានគ្រប់ពេល ជាពិសេសនៅពេលយប់ជ្រៅនៅពេលដែលទារកកំពុងដេកលក់យ៉ាងស្កប់ស្កល់។ ដូច្នេះហើយ ការដាក់កន្ត្រៃនេះគឺជាការបង្កើតនូវរបាំងការពារមួយដ៏រឹងមាំ ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់កូនៗជាទីស្រឡាញ់។ មូលដ្ឋានគ្រឹះនៃជំនឿនេះត្រូវបានគេជឿថា កើតចេញពីទស្សនៈដែលថា វិញ្ញាណអាក្រក់តែងតែស្វែងរកឱកាសដើម្បីយាយីទារក។ ពួកគេត្រូវបានគេចាត់ទុកថា ជាវិញ្ញាណដែលចូលចិត្តលងបន្លាច និងបង្កការភ័យខ្លាចដល់មនុស្ស ជាពិសេសកុមារដែលនៅតូចៗ និងមិនទាន់ដឹងក្តី។ ជំនឿនេះបានពង្រឹងនូវគំនិតដែលថា កុមារគឺជាក្រុមមនុស្សដែលងាយរងគ្រោះបំផុតនៅក្នុងសង្គម ហើយត្រូវការការការពារយ៉ាងពិសេស។ ដូច្នេះហើយ ឪពុកម្តាយតែងតែស្វែងរកគ្រប់មធ្យោបាយទាំងអស់ដើម្បីធានាសុវត្ថិភាពដល់កូនៗរបស់ពួកគេ ជាពិសេសនៅពេលដែលពួកគេនៅតូចនៅឡើយ។ វត្ថុមុតស្រួចដូចជាកន្ត្រៃ កាំបិត ឬដែកគោល ត្រូវបានគេជឿថាមានអំណាចបណ្ដេញវិញ្ញាណអាក្រក់។ គំនិតនេះគឺផ្អែកលើការយល់ឃើញថា ភាពមុតស្រួចរបស់វត្ថុទាំងនេះអាចកាត់ផ្តាច់ ឬបំផ្លាញថាមពលអវិជ្ជមានដែលវិញ្ញាណអាក្រក់បញ្ចេញមក។ វាប្រៀបដូចជាការបង្កើតនូវខែលការពារមួយដែលមើលមិនឃើញ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការជ្រៀតជ្រែកពីពិភពអរូបិយ ជំនឿនេះត្រូវបានរកឃើញផងដែរនៅក្នុងវប្បធម៌ និងអរិយធម៌ផ្សេងៗគ្នាជាច្រើន ដែលបង្ហាញពីលក្ខណៈសកលនៃការយល់ឃើញអំពីអំណាចនៃវត្ថុមុតស្រួច ក្រៅពីអំណាចបណ្ដេញ ជំនឿនេះក៏មានលក្ខណៈជាការការពារនិមិត្តរូបផងដែរ ការដាក់កន្ត្រៃក្រោមគ្រែមិនត្រឹមតែជាសកម្មភាពជាក់ស្តែងនោះទេ ប៉ុន្តែក៏ជាសញ្ញាផ្លូវចិត្តមួយសម្រាប់ឪពុកម្តាយដែលជួយឱ្យពួកគេមានអារម្មណ៍ស្ងប់ចិត្ត ហើយមានទំនុកចិត្តថា កូនរបស់ពួកគេត្រូវបានការពារ។ វាគឺជាការបង្ហាញពីក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដែលឪពុកម្តាយមានចំពោះកូនៗរបស់ពួកគេ ហើយក៏ជាការបន្តនូវប្រពៃណី និងកេរដំណែលដែលដូនតាបានបន្សល់ទុក។ ការអនុវត្តនេះបានក្លាយទៅជាផ្នែកមួយដ៏សំខាន់នៃពិធីសាសនា និងទម្លាប់ប្រចាំថ្ងៃក្នុងគ្រួសារជាច្រើន ជំនឿនេះគឺសាមញ្ញបំផុត ដោយគ្រាន់តែដាក់កន្ត្រៃ ឬវត្ថុមុតស្រួចផ្សេងទៀតនៅក្រោមគ្រែ ឬក្បែរទីដេករបស់ទារក ជួនកាល កន្ត្រៃត្រូវបានដាក់នៅក្រោមខ្នើយរបស់ទារកតែម្តង ដើម្បីបង្កើនប្រសិទ្ធភាពនៃការការពារ។ ឪពុកម្តាយខ្លះក៏អាចដាក់វត្ថុពិសិដ្ឋផ្សេងទៀតដូចជា គម្ពីរ មន្តអាគម ឬវត្ថុស័ក្តិសិទ្ធិផ្សេងៗរួមជាមួយកន្ត្រៃផងដែរ។ ពួកគេជឿថា ការរួមបញ្ចូលគ្នានៃវត្ថុទាំងនេះនឹងបង្កើតបាននូវថាមពលការពារដ៏អស្ចារ្យដែលមិនអាចបំពានបាន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គេសង្កេតឃើញថា ជំនឿមួយនេះហាក់មិនសូវមានអ្នកអនុវត្តន៏តាមនាពេលបច្ចុប្បន្នឡើយ។ ពីព្រោះមនុស្សមួយចំនួនយល់ថាការដាក់វត្ថុមុតស្រួចនៅលើក្បាលដំណេកកុមារនាំឲ្យមានគ្រោះថ្នាក់ផ្សេងៗកើតមានឡើងចំពោះកុមារ។ ដោយឡែកប្រជាជនដែលរស់នៅតាមដំបន់ជនបទដាច់ស្រយាលវិញពួកគាត់តែងតែអនុវត្តន៏តាមជំនឿនេះមិនមានការអាក់ខានឡើយ។ ព្រោះគេយល់ថាការដាក់កន្ត្រៃនៅក្បាលដំណេកកុមារធ្វើឲ្យកុមារគេងលក់ស្កប់ស្កល់ ហើយក៏មិនធ្វើឱ្យក្មេងយំ ឬចេះតែភ្ញាក់នៅពេលយប់ឡើងផងដែរ។ បើសិនជាក្មេងកំពុងតែយំគេដាក់របស់នោះនៅជិតខ្លួន ក្រោមខ្នើយ ឬក្បាលដំណេកក្មេងនឹងបាត់យំភ្លាមតែម្តង។ ម្យ៉ាងវិញទៀតការដែលគេយកកាំបិត កន្ត្រៃដាក់ក្រោមខ្នើយ ឬលើក្បាលដំណេកកូនក្មេងនោះ គឺជាការការពារខ្មោច បិសាចជាពិសេសគឺការពារព្រាយម្តាយដើម របស់កូនក្មេងមកលេង។ លើសពីនេះទៅទៀតផ្ទះណាដែលមានស្ត្រីឆ្លងទន្លេរួច មិនត្រឹមតែដាក់កាំបិត កន្ត្រៃនៅក្បាលដំណេកកូនង៉ែតនោះទេ តែគេនឹងយកបន្លាស្អិត ឬបន្លាស្នែងគោដាក់ក្រោមគ្រែទៀតផង។ ហើយនៅតាមមាត់ទ្វារផ្ទះគេគូសសញ្ញាជើងក្អែក ដើម្បីកុំឱ្យខ្មោច ព្រាយអាបចូលមកលងបន្លាចឱ្យកូនក្មេងយំ និងធ្វើឱ្យម្តាយភ័យទាស់ជាដើម។ ដោយឡែកជំនឿម្យ៉ាងទៀតទាក់ទងនិងការដាក់កំបិតកន្ត្រៃនៅក្បាលដំណេកទារកនេះគឺគ្រាន់តែការពារខ្លួនពីចោរនិងសត្វសាហាវប៉ុណ្ណោះ។ ទោះបីជាវិទ្យាសាស្រ្តសម័យទំនើបមិនអាចបញ្ជាក់ពីប្រសិទ្ធភាពនៃជំនឿនេះក៏ដោយក៏វាបានបន្តមានវត្តមានយ៉ាងរឹងមាំនៅក្នុងសង្គមខ្មែរ។ វាជាការឆ្លុះបញ្ចាំងពីសារៈសំខាន់នៃប្រពៃណី ជំនឿ និងទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងមនុស្ស និងពិភពអរូបិយ។ ដូច្នេះ ការដាក់កន្ត្រៃក្រោមគ្រែដើម្បីការពារទារកពីវិញ្ញាណអាក្រក់មិនត្រឹមតែជាការអនុវត្តមួយនោះទេ។ ប្រជាជនខ្មែរមួយភាគធំ គឺតែងតែអនុវត្តន៍នៅជំនឿនេះយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់សព្វថ្ងៃនេះ។